ចេកឆឹង ក៏ជាបង្អែមខ្មែរដែលពេញនិយមមួយដែរនៅប្រទេសកម្ពុជា។ ជាទូទៅ វាជាអាហារសម្រន់ ឬបង្អែម ដែលអាចបរិភោគបានគ្រប់ពេល ឬក្នុងកម្មវិធីនានា។ បង្អែមនេះមានភាពសាមញ្ញក្នុងការចម្អិន និងប្រើគ្រឿងផ្សំតិចតួចប៉ុណ្ណោះ។ ចេកឆឹង ជាបង្អែមប្រពៃណីដែលធ្វើពី ចេក និងខ្ទិះដូងខាប់។ ខ្ទិះដូងត្រូវបានប្រើនៅពេលដែលឆឹងចេក ដើម្បីបន្ថែមរសជាតិផ្អែម និងក្លិនឈ្ងុយឱ្យមានភាពឆ្ងាញ់ជាងមុន។ ភាគច្រើនគេកាត់ចេកជាកង់ៗ ឬជាចំណែកតូចៗ ហើយយកមកធ្វើ ដើម្បីងាយស្រួលក្នុងការបរិភោគ។ បន្ទាប់មក ដាក់ខ្ទិះដូងចូលក្នុងឆ្នាំង ហើយបន្ថែមអំបិល និងស្ករចូល ដើម្បីបង្កើតរសជាតិនៃចេកឆឹង។ បន្ថែមទឹកបន្តិចដើម្បីឱ្យខ្ទិះរលាយ និងឱ្យគ្រឿងផ្សំទាំងអស់លាយចូលគ្នាសព្វ និងផ្តល់រសជាតិឆ្ងាញ់។ ពេលខ្ទិះចាប់ផ្ដើមពុះ ដាក់ចេកចូលទៅក្នុងខ្ទិះ ហើយបន្ថយភ្លើងបន្តិច ដើម្បីឱ្យចេកទន់និងចូលជាតិ។ ហើយកូរវាជាបន្តបន្ទាប់ ដើម្បីឱ្យខ្ទិះកកជាប់ជាមួយចេក។ រំងាស់ខ្ទិះរហូតឱ្យចេកប្ដូរពណ៌ និងខាប់ខ្ទិះ រហូតឱ្យបង្អែមមានទម្រង់ស្រស់ស្អាត និងទាក់ទាញភ្នែក។ វាស័ក្ដិសមសម្រាប់ទទួលភ្ញៀវនិងអាចប្រើសម្រាប់ឱកាសពិសេសផ្សេងៗ ដូចជាពិធីជប់លៀង ឬការប្រារព្ធខួបកំណើតបានផងដែរ។ អ្នកអាចញុំាចេកឆឹងនៅពេលត្រជាក់ ឬក៏ពេលក្តៅៗក៏បាន។ បង្អែមនេះផ្តល់រសជាតិឆ្ងាញ់ និងជាជម្រើសល្អសម្រាប់សុខភាព។ ចំណែកតម្លៃបង្អែមនេះ មិនថ្លៃពេកទេ ហើយអាចធ្វើបាននៅផ្ទះយ៉ាងងាយស្រួល ដោយប្រើគ្រឿងផ្សំសាមញ្ញដែលមានស្រាប់នៅផ្ទះ។